ដំណាំកៅស៊ូ គឺជាដំណាំឧស្សាហកម្មដ៏សំខាន់មួយរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងការបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ។ ការដាំដុះដំណាំនេះទាមទារនូវការយល់ដឹងស៊ីជម្រៅអំពីលក្ខខណ្ឌដី អាកាសធាតុ របៀបដាំដុះ ការថែទាំ ក៏ដូចជាការយល់ដឹងអំពីទីផ្សារនាំចេញ និងការលក់ដូរក្នុងស្រុក។ ការរីកចម្រើននៃវិស័យកៅស៊ូនៅកម្ពុជា គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កសិករ និងការវិនិយោគពីក្រុមហ៊ុននានា។ ការដាំដើមកៅស៊ូទាមទារនូវបច្ចេកទេស និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវទិន្នផលល្អ និងនិរន្តរភាពនៃការផលិត។ ទីតាំងដែលល្អបំផុតសម្រាប់ការដាំកៅស៊ូ គឺតំបន់ដែលមានកម្ពស់ពី ០ ទៅ ៧០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ វាត្រូវការអាកាសធាតុក្តៅសើម និងមានភ្លៀងធ្លាក់ជាប្រចាំ យ៉ាងហោចណាស់ ១៨០០ មិល្លីម៉ែត្រក្នុងមួយឆ្នាំ ដែលធ្វើឲ្យការដាំកៅស៊ូបានល្អពេញមួយឆ្នាំ។ ហើយត្រូវចៀសវាងតំបន់ដែលងាយរងគ្រោះដោយខ្យល់ព្យុះខ្លាំង ឬរាំងស្ងួតយូរលើសពី ៣ ខែជាប់គ្នា ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់ និងទិន្នផលជ័រ។ ដើមកៅស៊ូលូតលាស់បានល្អបំផុតនៅលើដីក្រហមដែលមានជីជាតិខ្ពស់ ដីធូរ ជ្រាបទឹកបានល្អ មានសំណើមគ្រប់គ្រាន់ មិនដក់ទឹក និងមានជម្រៅជ្រៅ ដើម្បីឱ្យឫសកែវរបស់ដើមលូតលាស់បានជ្រៅ។ ដីដែលជាដីល្បាយខ្សាច់ខ្លាំងពេក ឬដីឥដ្ឋខ្លាំងពេក មិនសូវល្អចំពោះដំណាំកៅស៊ូឡើយ ដោយសារវាអាចមិនរក្សាសំណើមបានល្អ ឬអាចដក់ទឹកដែលធ្វើឱ្យឫសរបស់ដើមកៅស៊ូរលួយ។ មុនពេលដាំដុះ ត្រូវឈូសឆាយសំអាតស្មៅ គុម្ពឈើ និងឬសឈើចាស់ៗឱ្យបានស្អាតល្អ ដើម្បីកុំឱ្យមានការប៉ះពាលជាមួយកូនកៅស៊ូថ្មី និងទប់ស្កាត់ជំងឺផ្សិតពីឫសឈើចាស់ៗ។ បន្ទាប់មក ត្រូវភ្ជួររាស់ឱ្យបានជ្រៅ និងត្រៀមរៀបចំរណ្តៅដាំ។ ការរៀបចំដីនេះត្រូវធ្វើឡើងយ៉ាងហោចណាស់ ៣ ទៅ ៦ ខែមុនពេលដាំដុះ ដើម្បីឱ្យដីធូរល្អ និងរលួយនូវកាកសំណល់រុក្ខជាតិផ្សេងៗ។ ចំពោះការជ្រើសរើសពូជកៅស៊ូគឺសំខាន់ណាស់សម្រាប់ទិន្នផលរយៈពេលវែង ហើយពូជដែលល្អត្រូវតែធន់នឹងជំងឺ ធន់នឹងការរាំងស្ងួតល្មម និងផ្តល់ទិន្នផលជ័រខ្ពស់។ ពូជដែលពេញនិយមដាំនៅកម្ពុជាមានដូចជា RRIM 600, PB 260, PB 217 ជាដើម ដែលសុទ្ធតែជាពូជកូនកាត់ដែលផ្តល់ទិន្នផលជ័រខ្ពស់ និងមានលក្ខណៈអំណោយផលទៅនឹងលក្ខខណ្ឌអាកាសធាតុក្នុងតំបន់។ គេក៏និយមដាំកៅស៊ូជាកូនផ្សាំ ដែលធានាបាននូវគុណភាពពូជដូចដើមមេ។ ឯគម្លាតដាំមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់ដើម ភាពងាយស្រួលក្នុងការថែទាំ និងការប្រមូលផល។ គម្លាតដែលមានប្រវែងត្រឹមត្រូវ អនុញ្ញាតឱ្យដើមកៅស៊ូទទួលបានពន្លឺគ្រប់គ្រាន់ និងមានចន្លោះសម្រាប់ឬសលូតលាស់។ ចំពោះការដាំជាជួរៗជួយសម្រួលដល់ការថែទាំ ដូចជាការកម្ចាត់ស្មៅ ការដាក់ជី និងការប្រមូលផលជ័រ។ មុនពេលដាំ គេត្រូវដាក់ជីកំប៉ុស្ត ឬជីធម្មជាតិនៅបាតរណ្តៅ ដោយលាយជាមួយដីខាងលើ ដើម្បីបំប៉នដី និងផ្តល់ជីវជាតិដល់កូនកៅស៊ូ។ កូនកៅស៊ូត្រូវដាំឱ្យត្រង់ ហើយលប់ដីជុំវិញគល់ឱ្យណែន ដើម្បីកុំឱ្យរលំដោយសារខ្យល់ ឬភ្លៀង។ ដំណាំកៅស៊ូជាធម្មតាត្រូវដាំនៅដើមរដូវវស្សា ប្រហែលពីខែឧសភា ដល់ ខែមិថុនា នៅពេលដែលដីមានសំណើមគ្រប់គ្រាន់ ហើយភ្លៀងចាប់ផ្តើមធ្លាក់។ ការដាក់ជីត្រូវធ្វើឡើងតាមដំណាក់កាលលូតលាស់របស់ដើមកៅស៊ូ និងតាមលទ្ធផលនៃការវិភាគដី។ ក្នុងរយៈពេល ៥ ទៅ ៧ ឆ្នាំដំបូងមិនទាន់ចៀរជ័របានទេ គេត្រូវផ្តោតលើការដាក់ជីបំប៉នឫស ដើម និងមែក ដើម្បីជំរុញការលូតលាស់ដើមឱ្យបានធំលឿន។ ក្រោយពេលចាប់ផ្តើមចៀរជ័រ គេប្តូរទៅប្រើជីដែលជួយបង្កើនទិន្នផលជ័រ និងថែរក្សាសុខភាពដើម ជាធម្មតាគេប្រើជីដែលមានប៉ូតាស្យូមខ្ពស់។ កសិករត្រូវកម្ចាត់ស្មៅជាប្រចាំជុំវិញគល់ដើម ជាពិសេសក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំដំបូង ដើម្បីកុំឱ្យស្មៅប្រជែងស្រូបយកជីជាតិជាមួយដើមកៅស៊ូ។ គេអាចប្រើវិធីសាស្រ្តកាប់ដី ភ្ជួររាស់ ឬបាញ់ថ្នាំកម្ចាត់ស្មៅ ដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យប៉ះពាល់ដល់ដើមកៅស៊ូ ហើយការកម្ចាត់ស្មៅឱ្យបានស្អាតជួយឱ្យដើមលូតលាស់បានល្អ។ ដើមកៅស៊ូត្រូវកាត់មែកក្នុងរយៈពេល ៣ ឆ្នាំដំបូង ដើម្បីឱ្យវាលូតលាស់ទៅលើត្រង់ៗ ដែលធ្វើឲ្យដើមល្អសម្រាប់ការចៀរយកជ័រ និងដើមមានទម្រង់ត្រឹមត្រូវ។ មែកដែលដុះទាបពេក មែកដែលដុះខុសទិស ឬមែកដែលខូច ត្រូវកាត់ចេញ ហើយការកាត់មែកត្រឹមត្រូវជួយឱ្យដើមមានមែកសាខាល្អ និងបង្កើនផលិតជ័របានច្រើន។ កសិករត្រូវតាមដានដើមកៅស៊ូ និងគ្រប់គ្រងជំងឺ ដូចជា ជំងឺស្លឹកស្រកា ជំងឺរលួយឫស ជំងឺប្រេះសំបក និងសត្វល្អិតបំផ្លាញ ព្រមទាំងត្រូវការពារដើមកៅស៊ូពី ដង្កូវស៊ីឫស និងដង្កូវស៊ីមែក។ បន្ថែមពីនេះត្រូវប្រើថ្នាំការពារតាមបច្ចេកទេសត្រឹមត្រូវ និងតាមការណែនាំរបស់កសិកម្ម ដើម្បីបង្ការ និងព្យាបាលដើមកៅស៊ូឱ្យទាន់ពេលវេលា ព្រោះការការពារកូនដើមកៅស៊ូតាំងពីដំបូងមានសារៈសំខាន់ណាស់។ ជាធម្មតា ដើមកៅស៊ូចាប់ផ្តើមអាចចៀរជ័របាននៅពេលមានអាយុ ៥ ទៅ ៧ ឆ្នាំ ឬនៅពេលដែលដើមមានទំហំអង្កត់ផ្ចិតប្រហែលពី ៤៥ ទៅ ៥០ សង់ទីម៉ែត្រដោយគិតពីកម្ពស់ ១ ម៉ែត្រពីដី។ ប៉ុន្តែអាយុនេះអាចប្រែប្រួលទៅតាមពូជរបស់ដើមកៅស៊ូ លក្ខខណ្ឌដី និងការថែទាំ។ ការចៀរជ័រត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នដោយប្រើកាំបិតចៀរជ័រកៅស៊ូពិសេស ដើម្បីកុំឱ្យប៉ះពាល់ដល់ស្រទាប់លូតលាស់របស់ដើម ដែលជាផ្នែកសំខាន់ក្នុងការផលិតជ័រ។ គេចៀរជ័រនៅពេលព្រឹកព្រលឹមពីម៉ោង ៤ ទៅ ៦ ព្រឹក នៅពេលដែលសីតុណ្ហភាពត្រជាក់ និងមានសំណើមខ្ពស់ ដើម្បីឱ្យជ័រហូរបានល្អ និងមានបរិមាណច្រើន។ គេចៀរជ័រជាទូទៅពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ អាស្រ័យលើអាយុដើម ពូជ និងវិធីសាស្រ្តគ្រប់គ្រង។ ជួនកាលក៏មានការប្រើប្រាស់សារធាតុជំរុញជ័រ ដើម្បីបង្កើនទិន្នផលជ័រកៅស៊ូ ប៉ុន្តែត្រូវប្រើដោយប្រុងប្រយ័ត្ន។ ដើមកៅស៊ូអាចផ្តល់ផលជ័របានប្រហែល ២៥ ទៅ ៣០ ឆ្នាំ ឬយូរជាងនេះ អាស្រ័យលើការថែទាំត្រឹមត្រូវ បច្ចេកទេសចៀរជ័រ និងស្ថានភាពជំងឺ។ ក្រោយពីអាយុនេះ ដើមនឹងថយទិន្នផល ហើយគេអាចកាប់ចោលដើម្បីដាំដើមថ្មី ឬប្រើប្រាស់ដើមកៅស៊ូសម្រាប់ឧស្សាហកម្មគ្រឿងសង្ហារឹម។ នៅក្នុងប្រទេសកម្ពុជា មានខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានផ្ទៃដីដាំដុះដំណាំកៅស៊ូច្រើនជាងគេ ដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តផ្សេងៗទៀត។ ខេត្តទាំងនោះសុទ្ធតែមានលក្ខខណ្ឌដីក្រហម ដីមានជីជាតិខ្ពស់ និងអាកាសធាតុអំណោយផលសម្រាប់ការដាំដំណាំនេះ។ សម្រាប់ខេត្តត្បូងឃ្មុំ ជាខេត្តឈានមុខគេក្នុងការដាំដុះកៅស៊ូ ដោយសារមានផ្ទៃដីដីក្រហមដ៏ធំធេង និងអាកាសធាតុសមស្រប។ នៅទីនោះមានចំការកៅស៊ូធំៗជាច្រើនរបស់ក្រុមហ៊ុនវិនិយោគបរទេស ក៏ដូចជាចំការកៅស៊ូខ្នាតតូចនិងមធ្យមរបស់កសិករជាច្រើនផងដែរ ហើយការផលិតកៅស៊ូគឺជាសសរស្ដម្ភសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តនេះ។ ចំណែកខេត្តកំពង់ចាមធ្លាប់ជាខេត្តឈានមុខគេក្នុងការដាំដុះកៅស៊ូកាលពីមុន បើទោះបីជាបច្ចុប្បន្នត្រូវបានបំបែកជាខេត្តត្បូងឃ្មុំក៏ដោយ ក៏កំពង់ចាមនៅតែមានផ្ទៃដីដាំដើមកៅស៊ូ ហើយកសិករនៅទីនោះក៏មានបទពិសោធន៍យូរឆ្នាំក្នុងការដាំដុះកៅស៊ូផងដែរ។ រីឯខេត្តក្រចេះក៏ជាខេត្តមួយដែលមានផ្ទៃដីដាំដុះកៅស៊ូយ៉ាងទូលំទូលាយដែរ ដោយសារមានលក្ខខណ្ឌដី និងអាកាសធាតុស្រដៀងគ្នានឹងខេត្តត្បូងឃ្មុំ និងកំពង់ចាម។ ចំណែកឯខេត្តមណ្ឌលគិរី និងរតនគិរី ខេត្តទាំងពីរនេះជាតំបន់ខ្ពង់រាបភាគឦសាន ដែលមានលក្ខខណ្ឌអាកាសធាតុត្រជាក់ល្មម និងដីក្រហមដ៏ធំធេង ដែលអំណោយផលយ៉ាងខ្លាំងដល់ដំណាំកៅស៊ូ។ ហើយការវិនិយោគលើចំការកៅស៊ូធំៗរបស់ក្រុមហ៊ុនឯកជននៅទីនេះកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស។ ខេត្តមួយចំនួនដូចជា ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ និងស្វាយរៀង ក៏មានការដាំដុះកៅស៊ូក្នុងទំហំតូច ឬមធ្យមផងដែរ ដោយសារតែលក្ខខណ្ឌអាកាសធាតុ និងដីនៅទីនោះអំណោយផល។ ខេត្តទាំងនេះត្រូវបានចាត់ទុកជាតំបន់សំខាន់ៗនៃដំណាំកៅស៊ូនៅកម្ពុជា ដែលរួមចំណែកយ៉ាងធំធេងដល់ការផ្គត់ផ្គង់ជ័រកៅស៊ូសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ កម្ពុជានាំចេញជ័រកៅស៊ូភាគច្រើនក្នុងទម្រង់ជាជ័រកៅស៊ូធម្មជាតិកែច្នៃ ឬ ជ័រកៅស៊ូស្ងួត ដែលជាផលិតផលពាក់កណ្តាលសម្រេច។ ជ័រកៅស៊ូទាំងនេះត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតផលិតផលកៅស៊ូជាច្រើនប្រភេទដូចជា សំបកកង់រថយន្ត ស្រោមដៃពេទ្យ គ្រឿងបន្លាស់រថយន្ត ផលិតផលកៅស៊ូឧស្សាហកម្ម និងទំនិញប្រើប្រាស់ផ្សេងៗទៀត។ ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន ប្រទេសវៀតណាម ប្រទេសចិន ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកូរ៉េខាងត្បូង។ ចំពោះប្រទេសវៀតណាម គឺជាទីផ្សារធំបំផុត ដោយសារតែភាពជិតស្និទ្ធភូមិសាស្ត្រ និងមានរោងចក្រកែច្នៃកៅស៊ូធំៗជាច្រើន។ ហើយជ័រកៅស៊ូមួយចំនួនធំត្រូវបាននាំចេញទៅវៀតណាមដើម្បីកែច្នៃបន្ត រួចនាំចេញទៅប្រទេសទីបី។ ចំណែកប្រទេសចិន ជាទីផ្សារធំមួយទៀតដែលមានតម្រូវការខ្ពស់សម្រាប់កៅស៊ូធម្មជាតិ ដោយសារឧស្សាហកម្មផលិតកម្មដ៏ធំរបស់ខ្លួន។ ឯប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកូរ៉េខាងត្បូង ក៏ជាប្រទេសនាំចូលកៅស៊ូពីកម្ពុជាផងដែរ ដើម្បីកែច្នៃ ឬចែកចាយបន្ត។ តម្លៃជ័រកៅស៊ូធម្មជាតិ ប្រែប្រួលទៅតាមតម្លៃទីផ្សារអន្តរជាតិ ដែលត្រូវបានជះឥទ្ធិពលដោយកត្តាជាច្រើនដូចជា តម្រូវការសកល តម្លៃប្រេង ស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងការផ្គត់ផ្គង់ពីប្រទេសផលិតផ្សេងៗទៀត។ បរិមាណជ័រកៅស៊ូដែលត្រូវបានលក់ដូរនៅផ្សារក្នុងស្រុកមានចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងបរិមាណនាំចេញ។ ការប្រើប្រាស់ក្នុងស្រុកភាគច្រើនផ្តោតលើការផលិតផលិតផលកៅស៊ូតូចៗ ឬវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មក្នុងស្រុកដែលមានទំហំតូច។ កម្ពុជាមានរោងចក្រកែច្នៃជ័រកៅស៊ូមួយចំនួន ដែលកែច្នៃជ័រធម្មជាតិទៅជាផលិតផលពាក់កណ្តាលសម្រេចសម្រាប់នាំចេញ ឬសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ការវិនិយោគលើរោងចក្រកែច្នៃក្នុងស្រុកកាន់តែច្រើន នឹងជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកៅស៊ូរបស់កម្ពុជា បង្កើតការងារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញវត្ថុធាតុដើមឆៅ។ ឈើកៅស៊ូត្រូវបានលក់ដូរក្នុងស្រុក និងនាំចេញសម្រាប់ផលិតជាគ្រឿងសង្ហារឹម កម្រាលឥដ្ឋ និងសម្ភារៈសំណង់ផ្សេងៗ ដែលជាផ្នែកមួយនៃសក្តានុពលសេដ្ឋកិច្ចរបស់ដំណាំនេះ។ ការដាំដើមកៅស៊ូទាមទារលក្ខខណ្ឌសំណើមដីគ្រប់គ្រាន់ ដើម្បីធានាបាននូវការដុះលូតលាស់ល្អរបស់កូនកៅស៊ូដែលទើបនឹងដាំ។ ការជ្រើសរើសពេលវេលាត្រឹមត្រូវសម្រាប់ការដាំដុះ គឺជាកត្តាគន្លឹះមួយដែលកំណត់ភាពជោគជ័យនៃការលូតលាស់របស់កូនកៅស៊ូនៅដំណាក់កាលដំបូង។ នៅក្នុងរដូវវស្សា ភ្លៀងចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ និងមានបរិមាណគ្រប់គ្រាន់ ដែលធ្វើឱ្យដីមានសំណើមគ្រប់គ្រាន់សម្រាប់កូនកៅស៊ូលូតលាស់។ ការដាំដើមកៅស៊ូនៅដើមរដូវវស្សា ជួយកាត់បន្ថយការចំណាយលើការស្រោចស្រពទឹក និងធានាថាកូនកៅស៊ូទទួលបានទឹកគ្រប់គ្រាន់នៅដំណាក់កាលដំបូងនៃការលូតលាស់។ ការដាំនៅពេលនេះក៏ជួយឱ្យកូនកៅស៊ូមានពេលវេលាគ្រប់គ្រាន់ក្នុងការលូតលាស់រឹងមាំ មុននឹងឈានចូលរដូវប្រាំងដែលគ្មានភ្លៀងធ្លាក់។ មុនពេលរដូវវស្សាមកដល់ កសិករ ឬក្រុមហ៊ុនបានរៀបចំដីរួចរាល់ហើយ និងត្រៀមកូនកៅស៊ូ ដើម្បីអាចដាំដុះបានភ្លាមៗនៅពេលមានភ្លៀងធ្លាក់ដំបូង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ប្រសិនបើមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ ឬបច្ចេកទេសស្រោចស្រពទំនើប គេក៏អាចដាំនៅក្រៅរដូវវស្សាបានដែរ ប៉ុន្តែវាទាមទារការចំណាយខ្ពស់លើទឹក និងការថែទាំកាន់តែយកចិត្តទុកដាក់ជាងមុន។ សរុបមក ដំណាំកៅស៊ូគឺជាសសរស្ដម្ភមួយនៃសេដ្ឋកិច្ចកសិកម្មរបស់កម្ពុជា ដែលទាមទារការវិនិយោគទុន ពេលវេលា ចំណេះដឹង និងបច្ចេកទេសខ្ពស់។